ម្ហូបបួសខ្មែរភាគច្រើនប្រើប្រាស់បន្លែ ផ្លែឈើ និងគ្រឿងទេសធម្មជាតិ ដែលមាននៅតាមតំបន់ ធ្វើឱ្យម្ហូបមានរសជាតិឆ្ងាញ់ និងមានជីវជាតិ។ ដើម្បីជំនួសឱ្យសាច់ ចុងភៅបានច្នៃផ្សិត បន្លែ និងគ្រឿងទេសឱ្យមានរសជាតិឆ្ងាញ់ពិសេស។ ម្ហូបបួសជាអាហារចាំបាច់សម្រាប់ពិធីបុណ្យទាន នានារបស់ព្រះពុទ្ធសាសនា ដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន និងថ្ងៃសីល។ ការទទួលទានម្ហូបបួសជួយកាត់បន្ថយការទទួលទានសាច់ ដែលអាចរួមចំណែកដល់សុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន។